កសិកម្មអំបិលនៅខេត្តកំពតគឺជាមុខរបរដ៏សំខាន់មួយដែលបានចិញ្ចឹមជីវិតប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ហើយផលិតផលនេះត្រូវបានគេទទួលស្គាល់ថាមានគុណភាពល្អបំផុតទាំងនៅក្នុងនិងក្រៅប្រទេស។ ដំណើរការផលិតអំបិលនៅទីនេះបានឆ្លងកាត់ដំណាក់កាលជាច្រើន ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់និងជំនាញបទពិសោធន៍ជាច្រើនជំនាន់ដែលត្រូវបានបន្តវេនពីដូនតា។ ភាពល្បីល្បាញនៃអំបិលកំពតមិនត្រឹមតែស្ថិតនៅលើរសជាតិដ៏ពិសេសរបស់វាប៉ុណ្ណោះទេ ប៉ុន្តែក៏ស្ថិតនៅលើដំណើរការផលិតបែបប្រពៃណីដែលមានលក្ខណៈប្លែកពីកន្លែងដទៃទៀត។ ផលិតកម្មអំបិលនេះបានក្លាយជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណសេដ្ឋកិច្ចរបស់ខេត្តកំពតផងដែរ ដែលបានផ្តល់ការងារនិងជីវភាពរស់នៅដ៏សមរម្យសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។ អំបិលកំពតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សានូវប្រពៃណីនិងវប្បធម៌នៃរបរផលិតអំបិលរបស់ខ្មែរឲ្យនៅគង់វង្ស។ ដំណើរការកសិកម្មអំបិលនៅខេត្តកំពតបានចាប់ផ្តើមជាមួយនឹងការរៀបចំវាលស្រែឬវាលអំបិល ដែលជាកន្លែងសម្រាប់ផលិតនៅពេលរដូវប្រាំងមកដល់។ ដំបូងឡើយ ប្រជាកសិករបានភ្ជួររាស់និងរៀបចំដីភក់នៅក្នុងវាលស្រែទាំងនោះដើម្បីធ្វើឲ្យដីមានភាពម៉ដ្ឋល្អនិងងាយស្រួលក្នុងការធ្វើឲ្យទឹកជ្រាបចូលក្នុងដី។ បន្ទាប់មក ពួកគេបានធ្វើការបែងចែកវាលទាំងនោះជាច្រើនផ្នែកទៅតាមដំណាក់កាលនៃដំណើរការផលិតដែលនីមួយៗមានឈ្មោះហៅខុសៗគ្នាទៅតាមតួនាទីរបស់វា។ វាលស្រែដំបូងត្រូវបានគេហៅថាអាងស្តុក ឬស្រះទឹកដែលមានទំហំធំសម្រាប់ស្តុកទឹកសមុទ្រដែលបានបូមចូលមកដោយម៉ាស៊ីន។ គេបូមទឹកសមុទ្រចូលទៅក្នុងអាងស្តុកធំនោះ ហើយទុកវាមួយរយៈដើម្បីឲ្យដី ឬកម្ទេចកម្ទី និងកំណកផ្សេងៗលិចទៅបាតអស់។ បន្ទាប់ពីកំណកបានលិចចុះអស់ហើយ ទឹកសមុទ្រត្រូវបានបង្ហូរទៅកាន់ស្រះបន្ទាប់ដែលតូចជាងមុនជាបន្តបន្ទាប់ដើម្បីបន្តដំណើរការហួតទឹក។ នៅគ្រប់ស្រះនីមួយៗ ទឹកត្រូវបានបន្សល់ទុកជាច្រើនថ្ងៃក្រោមពន្លឺព្រះអាទិត្យនិងខ្យល់ដើម្បីឲ្យទឹកមានការហួតចេញ ហើយកម្រិតជាតិប្រៃកើនឡើងជាលំដាប់។ ភាពប្រៃរបស់ទឹកសមុទ្របានកើនឡើងជាលំដាប់នៅពេលដែលវាហួតក្រោមពន្លឺថ្ងៃដ៏ក្តៅខ្លាំង។ នៅពេលដែលកម្រិតជាតិប្រៃបានឡើងដល់កម្រិតកំណត់មួយហើយ ទឹកប្រៃនោះគេនឹងបង្ហូរវាចូលទៅក្នុងទីលានចុងក្រោយដើម្បីឲ្យក្លាយជាគ្រាប់អំបិល។ នេះជាដំណាក់កាលដ៏សំខាន់ដែលកំណត់ពីគុណភាពនិងទំហំនៃគ្រាប់អំបិលដែលនឹងកកើតឡើង។ នៅក្នុងទីលានចុងក្រោយនេះ ទឹកប្រៃត្រូវបានបន្សល់ទុកចោលរហូតដល់វាហួតអស់ទាំងស្រុង ហើយបន្សល់ទុកនូវគ្រាប់អំបិលគ្រើមៗនៅពីលើផ្ទៃដី។ ការងារចុងក្រោយគឺការប្រមូលផលដោយដៃដោយប្រើប្រាស់ឧបករណ៍ឈើពិសេសៗដើម្បីកើបគ្រាប់អំបិលដែលបានកកើតឡើង។ ដំណើរការប្រមូលផលត្រូវបានធ្វើឡើងដោយដៃយ៉ាងប្រុងប្រយ័ត្នដើម្បីធានាថាគ្រាប់អំបិលនៅល្អ។ បន្ទាប់ពីកើបហើយ ពួកគេបានដឹកជញ្ជូនអំបិលទៅដាក់គរជារាងភ្នំដ៏ធំនៅក្បែរវាលស្រែទាំងនោះ។ ក្រុមអ្នកធ្វើអំបិលបានធ្វើការរួមគ្នាជាក្រុមដើម្បីសម្រេចការងារដ៏ធំនេះឲ្យបានឆាប់រហ័ស។ អំបិលទាំងនោះត្រូវបានទុកចោលនៅទីវាលដើម្បីឲ្យទឹកដែលនៅសេសសល់ស្រក់អស់ ដែលជាដំណើរការចុងក្រោយមុននឹងវេចខ្ចប់។ ដំណើរការទាំងមូលនេះមានរយៈពេលរាប់សប្តាហ៍និងទាមទារភាពអំណត់ខ្ពស់បំផុតពីប្រជាកសិករគ្រប់ៗគ្នា។ អំបិលដែលប្រមូលបានភាគច្រើនត្រូវបានលក់ដូរនៅលើទីផ្សារក្នុងស្រុកដើម្បីបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនទូទៅ។ ការលក់នៅតាមផ្សារក្នុងស្រុកមានភាពងាយស្រួលជាង និងមានលក្ខណៈបោះដុំតូចៗជាប្រចាំដែលផ្តល់ភាពងាយស្រួលដល់អ្នកលក់។ ចំណែកឯការនាំចេញវិញបានតម្រូវឲ្យមានការវេចខ្ចប់ដែលមានស្តង់ដារត្រឹមត្រូវ និងគុណភាពខ្ពស់បំផុតដែលអាចបំពេញតាមតម្រូវការទីផ្សារបរទេស។ អំបិលកំពតក៏ត្រូវបាននាំចេញទៅប្រទេសជិតខាងមួយចំនួនដូចជាប្រទេសថៃនិងប្រទេសវៀតណាមជាដើម។ ទោះបីជាការនាំចេញមានលក្ខណៈតិចតួចក៏ដោយក៏អំបិលកំពតមានតម្លៃខ្ពស់ណាស់នៅលើទីផ្សារអន្តរជាតិ។ គុណភាពដ៏ពិសេសរបស់វាបានទាក់ទាញចំណាប់អារម្មណ៍ពីមេចុងភៅនិងអ្នកជំនាញម្ហូបអាហារជាច្រើន។ ទោះបីជាការនាំចេញមានលក្ខណៈតិចតួចនៅឡើយ ប៉ុន្តែវាបានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាកសិករដែលមានសមត្ថភាពផលិតទ្រង់ទ្រាយធំ។ ការងារកសិកម្មអំបិលគឺពឹងផ្អែកទាំងស្រុងទៅលើអាកាសធាតុដែលតម្រូវឲ្យមានកម្តៅព្រះអាទិត្យខ្លាំងនិងគ្មានភ្លៀងធ្លាក់។ ដូច្នេះហើយ ប្រជាកសិករចាប់ផ្ដើមធ្វើកសិកម្មអំបិលនៅរដូវប្រាំងដែលជាពេលវេលាដ៏ស័ក្តិសមបំផុតសម្រាប់ដំណើរការផលិត។ រដូវប្រាំងជាធម្មតាចាប់ផ្ដើមពីចុងខែវិច្ឆិកា ឬដើមខែធ្នូ រហូតដល់ខែឧសភាដែលជាចុងបញ្ចប់នៃរដូវកាលដ៏វែងនេះ។ ក្នុងអំឡុងពេលនេះ មានពន្លឺព្រះអាទិត្យច្រើននិងខ្យល់បរិសុទ្ធដែលបានជួយសម្រួលដល់ដំណើរការហួតទឹកប្រៃឲ្យបានលឿនបំផុត។ រដូវប្រាំងគឺជារដូវកាលដ៏មមាញឹកនិងផ្តល់ក្តីសង្ឃឹមបំផុតសម្រាប់ប្រជាកសិករអំបិល។ ពួកគេបានទន្ទឹងរង់ចាំការមកដល់នៃរដូវនេះដើម្បីចាប់ផ្ដើមការងារផលិតអំបិលរបស់ខ្លួន។ នៅពេលដល់រដូវវស្សា ចាប់ពីខែឧសភាទៅ ទឹកភ្លៀងបានជន់លិចវាលអំបិលទាំងអស់ ហើយធ្វើឲ្យការផលិតត្រូវបញ្ឈប់ទាំងស្រុង។ ដូច្នោះហើយ ការងារផលិតអំបិលត្រូវបន្តរហូតដល់ចប់រដូវប្រាំងដើម្បីអាចប្រមូលផលបានច្រើនបំផុតមុននឹងរដូវវស្សាមកដល់។ ដូច្នេះ វាជាការងារតាមរដូវកាលដែលទាមទារការរៀបចំផែនការយ៉ាងល្អិតល្អន់ដើម្បីទាញយកប្រយោជន៍ពីអាកាសធាតុឲ្យបានច្រើនបំផុត។